ការរៀបចំកម្មវិធីប្រកួតធ្វើម្ហូបខ្មែរជាមួយមិត្តភក្តិ គឺជាសកម្មភាពកម្សាន្តដ៏មានន័យមួយ ដែលជួយបង្កើតនូវបរិយាកាសសប្បាយរីករាយ និងភាពស្និទ្ធស្នាលយ៉ាងជ្រាលជ្រៅនៅក្នុងការជួបជុំ។ កម្មវិធីនេះមិនត្រឹមតែជាការបង្ហាញសមត្ថភាពចម្អិនម្ហូបប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសសម្រាប់យុវជនក្នុងការសិក្សារៀនសូត្រពីរបៀបរៀបចំមុខម្ហូបប្រពៃណីខ្មែរដែលជាមរតកដូនតា។ តាមរយៈការចែកចាយស្នាមញញឹម និងការភ្លក្សរសជាតិអាហារជុំគ្នា វានឹងក្លាយជាការចងចាំដ៏ល្អដែលបំភ្លេចមិនបានសម្រាប់មិត្តភាពយូរអង្វែង។ ការរៀបចំកម្មវិធីប្រកួតធ្វើម្ហូបខ្មែរជាមួយមិត្តភក្តិ មានគោលបំណងចម្បងគឺដើម្បីរឹតចំណងមិត្តភាព និងបង្កើនសាមគ្គីភាពរវាងមិត្តភក្តិឱ្យកាន់តែជិតស្និទ្ធតាមរយៈការធ្វើការងារជាក្រុម។ កម្មវិធីនេះបង្កើតឡើងដើម្បីលើកកម្ពស់ចំណេះដឹងផ្នែកវិជ្ជាមេផ្ទះ និងការស្វែងយល់ពីគ្រឿងផ្សំនៃមុខម្ហូបខ្មែរឱ្យបានកាន់តែច្បាស់។ វាផ្ដល់ឱកាសឱ្យមិត្តភក្តិម្នាក់ៗបានបញ្ចេញភាពច្នៃប្រឌិតក្នុងការតុបតែងម្ហូបអាហារឱ្យមានសោភ័ណភាព និងទាក់ទាញ។ គោលបំណងគឺ ដើម្បីបង្កើតនូវការកម្សាន្តបែបសុខភាព ដែលមិត្តភក្តិអាចរៀនជ្រើសរើសគ្រឿងផ្សំធម្មជាតិ និងស្រស់ៗសម្រាប់ចម្អិនរួមគ្នា។ កម្មវិធីនេះជួយដាស់តឿនស្មារតីយុវជនឱ្យចេះថែរក្សា និងផ្សព្វផ្សាយម្ហូបអាហារខ្មែរឱ្យបានទូលំទូលាយសូម្បីតែក្នុងការជួបជុំតូចតាច។ វាមានគោលបំណងកាត់បន្ថយភាពតានតឹងពីការសិក្សា ឬការងារ ដោយជំនួសមកវិញនូវភាពសប្បាយរីករាយក្នុងផ្ទះបាយ។ ការប្រកួតនេះជួយបង្ហាត់ឱ្យមិត្តភក្តិចេះគ្រប់គ្រងពេលវេលា និងការរៀបចំផែនការចម្អិនឱ្យបានត្រឹមត្រូវ និងរហ័សរហួន។ ដើម្បីបង្កើតជាវេទិកាមួយសម្រាប់ចែករំលែករូបមន្តធ្វើម្ហូបពិសេសៗដែលមិត្តភក្តិម្នាក់ៗបានរៀនសូត្រពីគ្រួសាររបស់ពួកគេ។ គោលបំណងសំខាន់មួយទៀតគឺការបង្កើតការចងចាំ និងរូបភាពស្អាតៗទុកជាអនុស្សាវរីយ៍នៃការជួបជុំមិត្តភក្តិដ៏មានអត្ថន័យ។ ហើយវាគឺជាការលើកទឹកចិត្តឱ្យមិត្តភក្តិចេះឱ្យតម្លៃលើស្នាដៃរបស់គ្នាទៅវិញទៅមកតាមរយៈការដាក់ពិន្ទុ និងការផ្ដល់មតិស្ថាបនា។ ដើម្បីអាចធ្វើការរៀបចំកម្មវិធីប្រកួតធ្វើម្ហូបខ្មែរជាមួយមិត្តភក្តិបាន យើងត្រូវរៀបចំគម្រោងឲ្យបានត្រឹមត្រូវ។ ចំពោះ គម្រោងនៃការរៀបចំកម្មវិធីប្រកួតធ្វើម្ហូបខ្មែរជាមួយមិត្តភក្តិមានដូចជា ការកំណត់ប្រធានបទ ការរៀបចំប្រអប់គ្រឿងផ្សំសម្ងាត់ ការគ្រប់គ្រងពេលវេលា វិធានការនៃការដាក់ពិន្ទុ ការវិនិច្ឆ័យរបស់គណៈកម្មការ ពិធីប្រគល់រង្វាន់ជាដើម។ ចំពោះ ការកំណត់ប្រធានបទ និងការជ្រើសរើសប្រភេទមុខម្ហូប គឺជាជំហានដំបូងដ៏សំខាន់បំផុត ដើម្បីឱ្យការប្រកួតធ្វើម្ហូបជាមួយមិត្តភក្តិមានភាពរលូន និងរំភើប។ ការកំណត់ប្រធានបទត្រូវធ្វើឡើងដោយផ្អែកលើចំណូលចិត្តរួមរបស់មិត្តភក្តិ ដើម្បីធានាថាគ្រប់គ្នាមានភាពរីករាយក្នុងការចូលរួម។ មិត្តភក្តិអាចកំណត់ប្រធានបទ ម្ហូបតាមដងផ្លូវដ៏ល្បីល្បាញ ដែលផ្ដោតលើអាហារសម្រន់ងាយៗដូចជា លតឆា ឬបាញ់ឆែវ។ ប្រធានបទមួយទៀតគឺ រសជាតិផ្ទះបាយអ្នកម៉ាក់ ដែលតម្រូវឱ្យមិត្តភក្តិម្នាក់ៗចម្អិនមុខម្ហូបដែលពួកគេធ្លាប់រៀនពីគ្រួសារ។ ការកំណត់ប្រធានបទ ម្ហូបខ្មែរបែបច្នៃប្រឌិត ផ្ដល់ឱកាសឱ្យមិត្តភក្តិបញ្ចូលគ្រឿងផ្សំប្លែកៗទៅក្នុងម្ហូបបុរាណដើម្បីបង្កើតរសជាតិថ្មី។ ចំពោះប្រភេទម្ហូបវិញ ការជ្រើសរើសមុខម្ហូបប្រភេទអាហារថ្ងៃត្រង់បែបគ្រួសារ ដូចជា សម្លម្ជូរគ្រឿង ឬសម្លកកូរ គឺជាជម្រើសដ៏ល្អសម្រាប់បង្ហាញជំនាញចម្អិនម្ហូបដ៏ពិតប្រាកដ។ ការប្រកួតក៏អាចផ្ដោតលើប្រភេទ អាហារសម្រន់ពេលរសៀល ដូចជា នំគ្រក់ ឬនំអន្សមអាំង ដែលមានភាពសប្បាយរីករាយក្នុងការធ្វើរួមគ្នា។ មិត្តភក្តិក៏អាចជ្រើសរើសប្រភេទ ម្ហូបអាហារសមុទ្រខ្មែរ ដូចជា មឹកឆាគ្រឿង ឬក្តាមឆាម្រេចខ្ចី ប្រសិនបើការជួបជុំធ្វើឡើងនៅតំបន់មាត់សមុទ្រ។ ប្រធានបទ ម្ហូបបួសបែបសុខភាព គឺល្អបំផុតសម្រាប់ក្រុមមិត្តភក្តិដែលយកចិត្តទុកដាក់លើរបបអាហារ និងការថែរក្សារាងកាយ។ ការកំណត់ប្រធានបទតាម តំបន់នៃកម្ពុជា ដូចជាម្ហូបល្បីៗប្រចាំខេត្តបាត់ដំបង ឬសៀមរាប ជួយឱ្យការប្រកួតកាន់តែមានភាពស៊ីជម្រៅ។ ប្រភេទ បង្អែមខ្មែរ អាចជាប្រធានបទដ៏ផ្អែមល្ហែមសម្រាប់ការប្រកួតដែលមិនធ្លាប់មានពីមុនមក។ ការជ្រើសរើសមុខម្ហូប ញាំ និងភ្លា ដូចជាញាំក្រពះត្រី ឬភ្លាសាច់គោ គឺស័ក្តិសមសម្រាប់អ្នកដែលចូលចិត្តរសជាតិហឹរ និងជូរអែម។ ប្រធានបទ ម្ហូបខ្មែរដែលពិបាកធ្វើបំផុត ដូចជា អាម៉ុកត្រី អាចជាការសាកល្បងដ៏ធំសម្រាប់មិត្តភក្តិដែលមានជំនាញវិជ្ជាមេផ្ទះខ្ពស់។ ការកំណត់រយៈពេលចម្អិនឱ្យខ្លីសម្រាប់ប្រធានបទ ម្ហូបរហ័សទាន់ចិត្ត នឹងធ្វើឱ្យការប្រកួតកាន់តែមានភាពរំភើប និងតឹងតែង។ មិត្តភក្តិគួរពិភាក្សាគ្នាជ្រើសរើសមុខម្ហូបណាដែលមានគ្រឿងផ្សំងាយរកនៅតាមទីផ្សារក្បែរផ្ទះ ដើម្បីភាពងាយស្រួល។ ប្រភេទម្ហូប ស៊ុប ក៏ជាប្រធានបទដ៏ពេញនិយមដែលផ្ដល់បរិយាកាសកក់ក្ដៅបំផុតក្នុងពេលជួបជុំនាពេលល្ងាច។ ការកំណត់ប្រធានបទដោយផ្អែកលើ ពណ៌នៃម្ហូប គឺជាការប្រកួតដែលប្លែកភ្នែក និងតម្រូវឱ្យមានការច្នៃប្រឌិតខ្ពស់លើសោភ័ណភាព។ មិត្តភក្តិម្នាក់ៗអាចផ្ដល់យោបល់ និងបោះឆ្នោតជ្រើសរើសប្រធានបទដែលខ្លួនចង់ធ្វើបំផុតតាមរយៈបណ្ដាញសង្គមមុនថ្ងៃជួបជុំ។ ការកំណត់ប្រធានបទ និងប្រភេទម្ហូបឱ្យបានច្បាស់លាស់ ជួយឱ្យមិត្តភក្តិមានពេលត្រៀមខ្លួន និងទិញសម្ភារៈបានគ្រប់គ្រាន់។ ជាចុងក្រោយ មិនថាប្រធានបទអ្វីឡើយ គោលដៅសំខាន់គឺការរីករាយជាមួយរសជាតិម្ហូបខ្មែរ និងមិត្តភាពដ៏ស្មោះត្រង់។ បន្ថែមពីនេះ ការរៀបចំ ប្រអប់គ្រឿងផ្សំសម្ងាត់ គឺជាផ្នែកដែលរំភើបបំផុតដែលធ្វើឱ្យការប្រកួតធ្វើម្ហូបខ្មែរជាមួយមិត្តភក្តិកាន់តែមានភាពទាក់ទាញ និងការច្នៃប្រឌិត។ ជាដំបូង មិត្តភក្តិដែលជាអ្នករៀបចំកម្មវិធីត្រូវជ្រើសរើសគ្រឿងផ្សំគោលចំនួន ៣ ទៅ ៥ ប្រភេទដែលជាអត្តសញ្ញាណនៃម្ហូបខ្មែរ។ គ្រឿងផ្សំសម្ងាត់ទាំងនោះអាចជា សាច់ត្រីស្រស់ ប្រហុកខ្មែរ ឬគ្រឿងបុកដែលបានរៀបចំទុកជាស្រេចដើម្បីឱ្យមិត្តភក្តិងាយស្រួលច្នៃប្រឌិត។ បន្ទាប់មក គ្រឿងផ្សំទាំងនោះត្រូវដាក់បញ្ចូលក្នុងប្រអប់ដែលបិទជិត ឬគ្របដោយក្រណាត់ជិតដើម្បីកុំឱ្យអ្នកប្រកួតដឹងមុន។ នៅក្នុងប្រអប់ក៏គួរមានបន្លែស្រស់ៗមួយចំនួនដូចជា ផ្កាស្នោ ត្រកួន ឬស្លឹកបាស ដើម្បីបន្ថែមរសជាតិ និងសោភ័ណភាព។ ការបន្ថែមគ្រឿងផ្សំដែលពិបាកច្នៃបន្តិចដូចជា ម្ជូរអំពិលទុំ នឹងធ្វើឱ្យមិត្តភក្តិត្រូវប្រើការច្នៃប្រឌិតខ្ពស់ក្នុងការតុបតែងរសជាតិ។ នៅពេលចាប់ផ្ដើមកម្មវិធី មិត្តភក្តិគ្រប់រូបត្រូវបើកប្រអប់សម្ងាត់ក្នុងពេលតែមួយ ដើម្បីឱ្យគ្រប់គ្នាមានភាពភ្ញាក់ផ្អើលស្មើៗគ្នា។ លក្ខខណ្ឌនៃការប្រកួតគឺតម្រូវឱ្យអ្នកចម្អិនប្រើប្រាស់គ្រឿងផ្សំសម្ងាត់ទាំងអស់ដែលមានក្នុងប្រអប់ឱ្យអស់ និងមានតុល្យភាព។ មិត្តភក្តិអាចប្រើប្រាស់គ្រឿងទេសបន្ថែមដែលមានស្រាប់នៅក្នុងផ្ទះបាយដូចជា ស្ករស អំបិល និងទឹកត្រី ដើម្បីបង្កើនរសជាតិ។ ការរៀបចំប្រអប់សម្ងាត់បែបនេះជួយឱ្យមិត្តភក្តិម្នាក់ៗបានបញ្ចេញសមត្ថភាពពិតៗក្នុងការដោះស្រាយបញ្ហាចំពោះមុខ។ មិត្តភក្តិដែលជាអ្នកសង្កេតការណ៍អាចជួយដាក់ពិន្ទុទៅលើការប្រើប្រាស់គ្រឿងផ្សំសម្ងាត់បានត្រឹមត្រូវ និងមានភាពច្នៃប្រឌិតបំផុត។ ប្រអប់គ្រឿងផ្សំសម្ងាត់ក៏អាចរួមបញ្ចូលនូវផ្លែឈើខ្មែរមួយចំនួនសម្រាប់ការធ្វើបង្អែម ឬទឹកជ្រលក់ប្លែកៗផងដែរ។ ការរៀបចំប្រអប់នេះគួរផ្ដោតលើតុល្យភាពរវាង សាច់ បន្លែ និងគ្រឿងម្ជូរ ដើម្បីឱ្យលទ្ធផលនៃម្ហូបចេញមកមានរសជាតិឆ្ងាញ់។ សកម្មភាពនេះនឹងបង្កើតនូវបរិយាកាសសើចសប្បាយ នៅពេលមិត្តភក្តិខ្លះមិនដឹងថាត្រូវចម្អិនអ្វីជាមួយគ្រឿងផ្សំដែលពួកគេទទួលបាន។ ការរៀបចំប្រអប់សម្ងាត់ជួយឱ្យកម្មវិធីជួបជុំមិត្តភក្តិប្ដូរពីការជជែកគ្នាសាមញ្ញ មកជាការកម្សាន្តបែបបញ្ចេញថាមពល និងចំណេះដឹង។ ហើយគ្រឿងផ្សំក្នុងប្រអប់សម្ងាត់គឺជាស្ពាននាំឱ្យមិត្តភក្តិបានស្វែងយល់ពីតម្លៃនៃគ្រឿងផ្សំខ្មែរតាមរយៈការពិសោធន៍ផ្ទាល់ដៃ។ ការគ្រប់គ្រងពេលវេលា និងសម្ភារៈឱ្យបានហ្មត់ចត់ គឺជាគន្លឹះដ៏សំខាន់ដែលធ្វើឱ្យការប្រកួតធ្វើម្ហូបខ្មែរជាមួយមិត្តភក្តិប្រព្រឹត្តទៅដោយរលូន និងមានសណ្ដាប់ធ្នាប់។ ជាដំបូង មិត្តភក្តិទាំងអស់ត្រូវព្រមព្រៀងគ្នាលើកាលវិភាគច្បាស់លាស់ ដោយកំណត់ម៉ោងចាប់ផ្ដើម និងម៉ោងបញ្ចប់ការប្រកួតឱ្យបានត្រឹមត្រូវ។ ការបែងចែកពេលវេលាគួរចាប់ផ្ដើមពីការរៀបចំគ្រឿងផ្សំ រយៈពេលប្រហែល ៣០ នាទីមុនពេលចាប់ផ្ដើមចម្អិន។ សកម្មភាពចម្អិនម្ហូបខ្មែរដែលត្រូវការភាពផ្ចិតផ្ចង់ គួរកំណត់រយៈពេលចន្លោះពី ៤៥ ទៅ ៦០ នាទី អាស្រ័យលើប្រភេទមុខម្ហូប។ ជាងនេះទៅទៀត ការកំណត់ម៉ោងរោទ៍ ឬការប្រើប្រាស់នាឡិកាបញ្ឈរខ្នាតធំ នឹងជួយឱ្យមិត្តភក្តិមានភាពរំភើប និងប្រញាប់ប្រញាល់ក្នុងការចម្អិន។ ក្រៅពីម៉ោងចម្អិន មិត្តភក្តិក៏ត្រូវកំណត់ពេលវេលា ១០ នាទីសម្រាប់ការតុបតែងម្ហូប ឱ្យមានសោភ័ណភាពមុននឹងដាក់ជូនគណៈកម្មការ។ ការគ្រប់គ្រងពេលវេលាឱ្យបានល្អ ជួយបង្ការកុំឱ្យអាហារត្រជាក់ពេក ឬឆ្អិនមិនទាន់ពេលវេលាដែលនាំឱ្យបាត់បង់រសជាតិដើម។ ចំពោះផ្នែកសម្ភារៈវិញ ការរៀបចំចង្ក្រាន និងកន្លែងចម្អិនឱ្យបានគ្រប់គ្រាន់សម្រាប់មិត្តភក្តិម្នាក់ៗ ឬក្រុមនីមួយៗ គឺជាការចាំបាច់បំផុត។ មិត្តភក្តិគួរត្រៀមឈុតសម្ភារៈមូលដ្ឋានដូចជា កាំបិត ជ្រុញ និងឆ្នាំងខ្ទះ ឱ្យបានគ្រប់ចំនួនដើម្បីចៀសវាងការដណ្ដើមគ្នាក្នុងពេលប្រកួត។ ត្បាល់ និងអង្រែ គឺជាសម្ភារៈដែលមិនអាចខ្វះបានសម្រាប់ការបុកគ្រឿងសម្លខ្មែរឱ្យមានក្លិនឈ្ងុយឆ្ងាញ់តាមបែបប្រពៃណី។ ការប្រើប្រាស់សម្ភារៈការពារសុវត្ថិភាពដូចជា ស្រោមដៃ និងអាវអៀម នឹងជួយរក្សាអនាម័យ និងភាពស្អាតបាតក្នុងពេលធ្វើការ។ ជញ្ជីងថ្លឹង ឬស្លាបព្រាខ្នាតវាស់ គួរតែមានត្រៀមទុកដើម្បីឱ្យមិត្តភក្តិអាចកំណត់កម្រិតគ្រឿងទេសបានត្រឹមត្រូវ និងមានតុល្យភាព។ មិត្តភក្តិត្រូវរៀបចំធុងសំរាម និងកន្លែងលាងសម្អាតឱ្យនៅជិតដៃ ដើម្បីងាយស្រួលរក្សាបរិស្ថានផ្ទះបាយឱ្យមានរបៀបរៀបរយ។ ការរៀបចំចានរាប ឬចានក្បាច់សម្រាប់ដាក់បង្ហាញម្ហូបដែលឆ្អិនរួច នឹងជួយឱ្យស្នាដៃរបស់មិត្តភក្តិមើលទៅមានតម្លៃ និងទាក់ទាញភ្នែក។ ប្រសិនបើមានការប្រើប្រាស់សម្ភារៈអគ្គិសនី ត្រូវពិនិត្យខ្សែភ្លើង និងរន្ធដោតឱ្យបានហ្មត់ចត់ដើម្បីបង្ការគ្រោះថ្នាក់ជាយថាហេតុ។ ការរៀបចំតារាងពិន្ទុ និងប៊ិចសម្រាប់មិត្តភក្តិដែលជាអ្នកដាក់ពិន្ទុ ក៏ជាផ្នែកមួយនៃការគ្រប់គ្រងសម្ភារៈផ្នែករដ្ឋបាលផងដែរ។ សម្ភារៈសម្រាប់ភ្លក្សរសជាតិដូចជា ស្លាបព្រាតូចៗ ត្រូវរៀបចំទុកឱ្យច្រើនដើម្បីធានាអនាម័យខ្ពស់ក្នុងពេលជួបជុំគ្នា។ មិត្តភក្តិអាចបែងចែកតួនាទីគ្នាឱ្យច្បាស់លាស់ ដោយមានម្នាក់ជួយគ្រប់គ្រងពេលវេលា និងម្នាក់ទៀតជួយសម្របសម្រួលសម្ភារៈ។ ការប្រើប្រាស់សម្ភារៈតុបតែងបន្ថែមដូចជា បន្លែចម្លាក់ នឹងធ្វើឱ្យម្ហូបខ្មែររបស់អ្នកមើលទៅមានលក្ខណៈអាជីព។ ក្រោយពេលចប់ការប្រកួត មិត្តភក្តិទាំងអស់គួររួមគ្នាប្រមូល និងលាងសម្អាតសម្ភារៈទាំងអស់ឱ្យមានសណ្ដាប់ធ្នាប់ឡើងវិញ។ ការគ្រប់គ្រងពេលវេលា និងសម្ភារៈបានល្អ នឹងធ្វើឱ្យការជួបជុំមិត្តភក្តិក្លាយជាព្រឹត្តិការណ៍ដ៏ជោគជ័យ និងពោរពេញដោយស្នាមញញឹម។ ឯការកំណត់វិធាននៃការដាក់ពិន្ទុឱ្យបានច្បាស់លាស់ គឺជាចំណុចសំខាន់ដែលធ្វើឱ្យការប្រកួតធ្វើម្ហូបខ្មែរជាមួយមិត្តភក្តិមានភាពយុត្តិធម៌ ត្រឹមត្រូវ និងកាន់តែរំភើប។ ជាដំបូង មិត្តភក្តិទាំងអស់ត្រូវព្រមព្រៀងគ្នាលើមាត្រដ្ឋានពិន្ទុរួមមួយ ដែលភាគច្រើនត្រូវបានបែងចែកជា ១០ ពិន្ទុសម្រាប់ចំណុចនីមួយៗ។ វិធានទីមួយ និងសំខាន់បំផុតគឺ រសជាតិ ដែលត្រូវផ្ដោតលើតុល្យភាពនៃរសជាតិម្ហូបខ្មែរដូចជា ផ្អែម ប្រៃ ជូរ និងហឹរឱ្យមានភាពចុះសម្រុងគ្នា។ វិធានទីពីរគឺ សោភ័ណភាព និងការតុបតែង ដែលដាក់ពិន្ទុទៅលើការរៀបចំម្ហូបក្នុងចានឱ្យមានភាពទាក់ទាញ និងបង្ហាញពីអត្តសញ្ញាណខ្មែរ។ អនាម័យក្នុងពេលចម្អិន ក៏ជាវិធានមិនអាចខ្វះបាន ដោយត្រូវពិនិត្យមើលភាពស្អាតបាតនៃសម្ភារៈ និងការរៀបចំទុកដាក់កាកសំណល់បន្លែត្រីសាច់។ ចំពោះការប្រើប្រាស់ គ្រឿងផ្សំសម្ងាត់ មិត្តភក្តិដែលច្នៃប្រឌិតគ្រឿងផ្សំទាំងនោះបានល្អបំផុតនឹងទទួលបានពិន្ទុបន្ថែមលើសគេ។ ភាពច្នៃប្រឌិត ផ្ដោតលើការបកស្រាយមុខម្ហូបថ្មីៗ ប៉ុន្តែនៅតែរក្សាបាននូវដួងព្រលឹង និងរសជាតិដើមនៃអាហារខ្មែរបុរាណ។ វិធាននៃ ការគ្រប់គ្រងពេលវេលា គឺការដាក់ពិន្ទុដល់អ្នកដែលចម្អិនរួចរាល់តាមម៉ោងកំណត់ និងមិនធ្វើឱ្យមិត្តភក្តិដទៃរង់ចាំយូរ។ ការយល់ដឹងពីគ្រឿងផ្សំ គឺជាការសាកសួរមិត្តភក្តិពីឈ្មោះបន្លែ ឬគ្រឿងទេសដែលពួកគេបានប្រើ ដើម្បីវាស់ស្ទង់ចំណេះដឹងផ្នែកវប្បធម៌អាហារ។ មិត្តភក្តិម្នាក់ៗដែលជាអ្នកភ្លក្ស ត្រូវសរសេរពិន្ទុរបស់ខ្លួនដោយសម្ងាត់ក្នុងក្រដាស ដើម្បីចៀសវាងការដាក់ពិន្ទុតាមគ្នា ឬការលម្អៀង។ ចំពោះអ្នកដែលធ្វើឱ្យម្ហូបខ្លោច ឬមានកំហុសឆ្គងបច្ចេកទេសធ្ងន់ធ្ងរ អាចនឹងត្រូវកាត់ពិន្ទុតាមការព្រមព្រៀងគ្នាទុកជាមុន។ ស្មារតីក្រុម និងកិច្ចសហការ គឺជាវិធានបន្ថែមសម្រាប់ក្រុមដែលមានគ្នាពីរនាក់ឡើងទៅ ដើម្បីវាស់ស្ទង់ភាពចុះសម្រុងគ្នាក្នុងផ្ទះបាយ។ ការដាក់ពិន្ទុគួរធ្វើឡើងភ្លាមៗបន្ទាប់ពីការភ្លក្ស ដើម្បីធានាថាអារម្មណ៍នៃរសជាតិនៅតែមានភាពច្បាស់លាស់ និងត្រឹមត្រូវ។ បន្ទាប់ពីការប្រកួតបញ្ចប់ មិត្តភក្តិម្នាក់ដែលដើរតួជាអាជ្ញាកណ្ដាល ត្រូវបូកសរុបពិន្ទុពីគ្រប់សន្លឹកឆ្នោតទាំងអស់ឱ្យបានហ្មត់ចត់។ ការផ្ដល់មតិស្ថាបនា បន្ទាប់ពីការដាក់ពិន្ទុ គឺជាផ្នែកមួយដ៏ល្អដើម្បីឱ្យមិត្តភក្តិបានរៀនសូត្រពីចំណុចខ្វះខាតរៀងៗខ្លួន។ អ្នកដែលមានពិន្ទុសរុបខ្ពស់ជាងគេនឹងត្រូវប្រកាសជាជ័យលាភី និងទទួលបានរង្វាន់អនុស្សាវរីយ៍ដែលមិត្តភក្តិបានត្រៀមទុក។ នៅក្នុងកម្មវិធីប្រកួតធ្វើម្ហូបខ្មែរក្នុងចំណោមមិត្តភក្តិ ការបែងចែកតួនាទីរវាងគណៈកម្មការ និងអ្នកទស្សនាឱ្យបានច្បាស់លាស់ នឹងជួយឱ្យបរិយាកាសកាន់តែមានភាពរស់រវើក និងមានលក្ខណៈជាកម្មវិធីអាជីព។ គណៈកម្មការត្រូវជ្រើសរើសចេញពីមិត្តភក្តិដែលមានចំណេះដឹងផ្នែកចំណីអាហារ ឬអ្នកដែលពូកែភ្លក្សរសជាតិជាងគេក្នុងក្រុម។ តួនាទីចម្បងរបស់គណៈកម្មការគឺត្រូវតាមដានរាល់សកម្មភាពចម្អិនរបស់មិត្តភក្តិ តាំងពីការបកបន្លែ រហូតដល់ការដាក់គ្រឿងទេសក្នុងឆ្នាំង។ គណៈកម្មការត្រូវមានភាពយុត្តិធម៌បំផុត ដោយមិនត្រូវលម្អៀងទៅរកមិត្តភក្តិណាម្នាក់ ទោះបីជាពួកគេមានទំនាក់ទំនងស្និទ្ធស្នាលយ៉ាងណាក៏ដោយ។ ក្នុងពេលប្រកួត គណៈកម្មការអាចដើរសួរសំណួរទៅកាន់អ្នកចម្អិនអំពីបច្ចេកទេស ឬអត្ថន័យនៃមុខម្ហូបខ្មែរដែលពួកគេកំពុងធ្វើ។ បន្ទាប់ពីម្ហូបឆ្អិន គណៈកម្មការមានភារកិច្ចភ្លក្សរសជាតិ និងវាយតម្លៃទៅលើភាពឆ្ងាញ់ ភាពស្អាត និងភាពច្នៃប្រឌិតតាមវិធានដែលបានកំណត់។ គណៈកម្មការក៏ជាអ្នកផ្ដល់មតិយោបល់ល្អៗ និងការណែនាំបច្ចេកទេសបន្ថែមដល់មិត្តភក្តិ ដើម្បីឱ្យពួកគេអាចកែលម្អស្នាដៃនៅពេលក្រោយ។ ចំពោះអ្នកទស្សនាវិញ គឺជាក្រុមមិត្តភក្តិដទៃទៀតដែលចូលរួមដើម្បីផ្ដល់កម្លាំងចិត្ត និងបង្កើតភាពសប្បាយរីករាយ។ អ្នកទស្សនាមានតួនាទីយ៉ាងសំខាន់ក្នុងការស្រែកហ៊ោកញ្ជ្រៀវ និងលើកទឹកចិត្តដល់អ្នកប្រកួត ដែលធ្វើឱ្យបរិយាកាសផ្ទះបាយមានភាពរំភើប។ ក្នុងករណីខ្លះ អ្នកទស្សនាក៏អាចដើរតួជាអ្នកថតរូប ឬថតវីដេអូសកម្មភាពប្លែកៗ ដើម្បីទុកជាអនុស្សាវរីយ៍សម្រាប់ក្រុមមិត្តភក្តិ។ អ្នកទស្សនាអាចចូលរួមបោះឆ្នោតជ្រើសរើស ម្ហូបដែលពេញចិត្តជាងគេ ដែលជាពានរង្វាន់បន្ថែមក្រៅពីពិន្ទុគណៈកម្មការ។ អ្នកទស្សនាត្រូវរក្សារបៀបរៀបរយ ដោយមិនត្រូវចូលទៅរំខាន ឬជួយចម្អិនដល់អ្នកប្រកួតឡើយ ដើម្បីរក្សាតម្លាភាពនៃកម្មវិធី។ គណៈកម្មការ និងអ្នកទស្សនាត្រូវធ្វើការងាររួមគ្នា ដើម្បីប្រកាសលទ្ធផលជ័យលាភីក្នុងបរិយាកាសដ៏មានកិត្តិយស និងស្និទ្ធស្នាល។ ការរៀបចំកន្លែងអង្គុយសម្រាប់គណៈកម្មការឱ្យដាច់ដោយឡែក នឹងជួយឱ្យពួកគេមានអារម្មណ៍ផ្ដោតទៅលើការដាក់ពិន្ទុបានល្អ។ អ្នកទស្សនាក៏អាចជួយរៀបចំសម្ភារៈបន្ទាប់បន្សំ ឬជួយលើកម្ហូបជូនគណៈកម្មការ ដើម្បីឱ្យកម្មវិធីប្រព្រឹត្តទៅបានរហ័ស។ តួនាទីទាំងពីរនេះសុទ្ធតែជាចំណែកមិនអាចខ្វះបានក្នុងការធ្វើឱ្យការជួបជុំមិត្តភក្តិក្លាយជាព្រឹត្តិការណ៍ដ៏ជោគជ័យ។ សកម្មភាពនៃការប្រកួតធ្វើម្ហូបខ្មែរក្នុងចំណោមមិត្តភក្តិ គឺជាព្រឹត្តិការណ៍ដ៏រស់រវើកដែលរួមបញ្ចូលគ្នារវាងភាពប៉ិនប្រសប់ ភាពសប្បាយរីករាយ និងចំណងមិត្តភាពយ៉ាងស្អិតរមួត។ កម្មវិធីចាប់ផ្ដើមដោយការប្រមូលផ្ដុំមិត្តភក្តិនៅទីតាំងដែលបានកំណត់ ក្នុងបរិយាកាសពោរពេញដោយភាពអន្ទះសារ និងស្នាមញញឹម។ មិត្តភក្តិដែលជាអ្នកប្រកួតម្នាក់ៗត្រូវពាក់អាវអៀម និងរៀបចំសម្ភារៈចម្អិនឱ្យមានរបៀបរៀបរយនៅលើតុការងាររៀងៗខ្លួន។ សកម្មភាពដំបូងគឺការស្ដាប់ការណែនាំពីវិធាននៃការប្រកួត និងការបង្ហាញមុខម្ហូបខ្មែរដែលត្រូវចម្អិនពីសំណាក់អ្នកសម្របសម្រួល។ នៅពេលសញ្ញាចាប់ផ្ដើមបន្លឺឡើង មិត្តភក្តិទាំងអស់ចាប់ផ្ដើមសម្រុកទៅជ្រើសរើសគ្រឿងផ្សំស្រស់ៗដូចជា បន្លែ សាច់ និងគ្រឿងទេស។ សំឡេងកាំបិតប៉ះនឹងជ្រុញចាប់ផ្ដើមបន្លឺឡើងជាបន្តបន្ទាប់ នៅពេលដែលគ្រប់គ្នាប្រញាប់ប្រញាល់ចិតបន្លែ និងហាន់សាច់ឱ្យមានសមាមាត្រស្អាត។ សកម្មភាពបុកគ្រឿងសម្លតាមបែបបុរាណដោយប្រើត្បាល់ និងអង្រែ បង្កើតបានជាក្លិនឈ្ងុយនៃរមៀត ស្លឹកគ្រៃ និងខ្ទឹមស ភាយពេញផ្ទះបាយ។ មិត្តភក្តិខ្លះចាប់ផ្ដើមបញ្ឆេះចង្ក្រានឱ្យមានកម្ដៅខ្លាំង ដើម្បីត្រៀមសម្រាប់ការឆា ឬការរំងាស់សម្លឱ្យមានរសជាតិដិត។ ក្នុងអំឡុងពេលចម្អិន គេសង្កេតឃើញមានការដេញដោលគ្នា និងការសើចសប្បាយនៅពេលមិត្តភក្តិខ្លះព្យាយាមលាក់រូបមន្តសម្ងាត់របស់ខ្លួន។ សកម្មភាពនៃការភ្លក្សរសជាតិម្ហូបដោយប្រើស្លាបព្រាតូចៗ កើតមានឡើងដដែលៗដើម្បីធានាថាម្ហូបមានតុល្យភាពរវាងរសជាតិជូរ អែម និងប្រៃ។ អ្នកទស្សនាដែលជាមិត្តភក្តិដទៃទៀត ចាប់ផ្ដើមហ៊ោកញ្ជ្រៀវ និងលើកទឹកចិត្តដល់អ្នកដែលកំពុងមមាញឹកនឹងការចម្អិននៅមុខចង្ក្រាន។ ជាងនេះទៅទៀត សកម្មភាពថតរូប និងវីដេអូសម្រាប់ទុកបង្ហោះលើបណ្ដាញសង្គម បានធ្វើឱ្យបរិយាកាសកាន់តែមានភាពរស់រវើក។ នៅពេល ពេលវេលាកាន់តែខិតជិតដល់ទីបញ្ចប់ ភាពតានតឹងបន្តិចបន្តួចបានកើតឡើង ដែលជម្រុញឱ្យគ្រប់គ្នាបង្កើនល្បឿនដៃឱ្យកាន់តែលឿន។ មិត្តភក្តិម្នាក់ៗចាប់ផ្ដើមផ្ដោតលើការរៀបចំចានអាហារ ដោយការច្នៃបន្លែឱ្យចេញជាផ្កា ឬរូបរាងផ្សេងៗដើម្បីទាក់ទាញភ្នែក។ ការប្រើប្រាស់ស្លឹកចេក ឬក្បាច់ផ្កាច្រើនប្រភេទមកតុបតែងក្បែរចានម្ហូប បង្ហាញពីភាពប៉ិនប្រសប់ និងការស្រឡាញ់វប្បធម៌ខ្មែរ។ នៅពេលម៉ោងបញ្ចប់បានមកដល់ គ្រប់គ្នាត្រូវដាក់សម្ភារៈចុះ និងលើកចានម្ហូបទៅដាក់តាំងនៅលើតុសម្រាប់គណៈកម្មការភ្លក្ស។ សកម្មភាពនៃការវិនិច្ឆ័យរបស់គណៈកម្មការ គឺជាដំណាក់កាលដ៏សំខាន់បំផុតដែលនាំមកនូវភាពរំភើប និងតម្លាភាពសម្រាប់កម្មវិធីប្រកួតធ្វើម្ហូបខ្មែរក្នុងចំណោមមិត្តភក្តិ។ នៅពេលអ្នកប្រកួតរៀបចំម្ហូបរួចរាល់ គណៈកម្មការចាប់ផ្ដើមពិនិត្យមើលរូបរាងខាងក្រៅនៃម្ហូប និងរបៀបនៃការដាក់តាំងបង្ហាញក្នុងចាន។ គណៈកម្មការដើរជុំវិញតុអាហារដើម្បីសង្កេតមើលពណ៌សម្បុររបស់ម្ហូបខ្មែរថា តើវាមានភាពស្រស់ស្អាត និងគួរឱ្យចង់ទទួលទានកម្រិតណា។ សកម្មភាពបន្ទាប់គឺការហិតក្លិនឈ្ងុយនៃគ្រឿងសម្ល ឬម្ហូបឆា ដើម្បីវាយតម្លៃពីភាពដិតដល់នៃគ្រឿងផ្សំបែបប្រពៃណី។ គណៈកម្មការចាប់ផ្ដើមប្រើស្លាបព្រាភ្លក្សរសជាតិទឹកសម្ល ឬសាច់ ដោយផ្ដោតលើតុល្យភាពរវាងរសជាតិផ្អែម ប្រៃ ជូរ និងហឹរ។ ក្នុងពេលភ្លក្ស គណៈកម្មការត្រូវពិនិត្យមើលកម្រិតនៃការចម្អិនសាច់ថា តើវាមានភាពទន់ល្មម ឬឆ្អិនស្មើល្អដែរឬទេ។ គណៈកម្មការយកចិត្តទុកដាក់ខ្ពស់ទៅលើភាពស្រស់នៃបន្លែដែលប្រើជាគ្រឿងផ្សំ និងរបៀបដែលវាត្រូវបានកាត់ហាន់ជាក្បូរក្បាច់។ ក្នុងអំឡុងពេលវិនិច្ឆ័យ គណៈកម្មការអាចសាកសួរមិត្តភក្តិដែលជាអ្នកចម្អិនអំពីបច្ចេកទេស និងមូលហេតុនៃការជ្រើសរើសគ្រឿងផ្សំនីមួយៗ។ ការដាក់ពិន្ទុត្រូវបានធ្វើឡើងយ៉ាងហ្មត់ចត់ទៅលើតារាងវិនិច្ឆ័យដែលបានត្រៀមទុក ដោយបែងចែកតាមចំណុចដូចជា រសជាតិ អនាម័យ និងភាពច្នៃប្រឌិត។ គណៈកម្មការត្រូវពិភាក្សាគ្នាដោយសម្ងាត់ ដើម្បីផ្ទៀងផ្ទាត់ពិន្ទុឱ្យមានភាពយុត្តិធម៌ និងមិនមានការលម្អៀងទៅលើមិត្តភក្តិណាម្នាក់។ ភាពស្អាតបាតនៃកន្លែងចម្អិនបន្ទាប់ពីចប់ការងារ ក៏ជាចំណុចមួយដែលគណៈកម្មការយកមកពិចារណាក្នុងការដាក់ពិន្ទុផងដែរ។ បន្ទាប់ពីភ្លក្សគ្រប់មុខម្ហូប គណៈកម្មការសរសេរមតិស្ថាបនាខ្លីៗទៅលើចំណុចខ្លាំង និងចំណុចខ្វះខាតរបស់មិត្តភក្តិម្នាក់ៗ។ គណៈកម្មការបូកសរុបពិន្ទុចុងក្រោយដោយភាពត្រឹមត្រូវបំផុត ដើម្បីត្រៀមប្រកាសឈ្មោះជ័យលាភីដែលស័ក្តិសម។ មុននឹងប្រកាសលទ្ធផល គណៈកម្មការអាចធ្វើការអត្ថាធិប្បាយជារួមអំពីគុណភាពនៃម្ហូបខ្មែរដែលមិត្តភក្តិបានចម្អិន។ សកម្មភាពវិនិច្ឆ័យនេះត្រូវបានធ្វើឡើងក្នុងបរិយាកាសស្និទ្ធស្នាល ប៉ុន្តែនៅតែរក្សាបាននូវភាពម៉ឺងម៉ាត់តាមវិធាននៃការប្រកួត។ ជាចុងក្រោយ គណៈកម្មការផ្ដល់សេចក្ដីសម្រេចចិត្តចុងក្រោយដែលគ្រប់គ្នាត្រូវទទួលស្គាល់ដោយក្ដីរីករាយ និងមោទនភាព។ ពិធីប្រគល់រង្វាន់ និងការទទួលទានអាហាររួមគ្នា គឺជាកម្រងអនុស្សាវរីយ៍ដ៏ផ្អែមល្ហែមបំផុត ដែលបញ្ចប់កម្មវិធីប្រកួតធ្វើម្ហូបខ្មែរជាមួយមិត្តភក្តិដោយក្ដីរំភើប។ បន្ទាប់ពីការបូកសរុបពិន្ទុយ៉ាងហ្មត់ចត់ មិត្តភក្តិទាំងអស់បានមកជួបជុំគ្នានៅមុខតុដាក់តាំងម្ហូប ដើម្បីស្ដាប់ការប្រកាសលទ្ធផលដោយភាពអន្ទះសារ។ តំណាងគណៈកម្មការចាប់ផ្ដើមឡើងមានមតិយោបល់ និងសរសើរពីការខិតខំប្រឹងប្រែងរបស់មិត្តភក្តិម្នាក់ៗក្នុងការចម្អិនម្ហូបខ្មែរឱ្យមានរសជាតិឆ្ងាញ់។ ឈ្មោះជ័យលាភីត្រូវបានប្រកាសឡើងចំកណ្ដាលសំឡេងទះដៃហ៊ោកញ្ជ្រៀវ និងការអបអរសាទរយ៉ាងកក់ក្ដៅពីសំណាក់ក្រុមមិត្តភក្តិ។ ម្ចាស់ជ័យលាភីត្រូវបានអញ្ជើញឱ្យឡើងទទួលរង្វាន់អនុស្សាវរីយ៍ ដែលអាចជាសម្ភារៈផ្ទះបាយតូចៗ ឬវត្ថុដែលមានអត្ថន័យសម្រាប់មិត្តភាព។ សកម្មភាពថតរូបជុំគ្នាជាមួយចានម្ហូប និងរង្វាន់ គឺជាខណៈពេលដ៏មានតម្លៃសម្រាប់រក្សាទុករូបថតនៃមិត្តភាពយូរអង្វែង។ ក្រោយពីពិធីប្រគល់រង្វាន់បានបញ្ចប់ មិត្តភក្តិទាំងអស់ចាប់ផ្ដើមរៀបចំតុអាហារសម្រាប់ការទទួលទានរួមគ្នាយ៉ាងរីករាយ។ ម្ហូបខ្មែរគ្រប់មុខដែលបានចម្អិនក្នុងពេលប្រកួត ត្រូវបានដាក់តាំងនៅកណ្ដាលតុ ដើម្បីឱ្យមិត្តភក្តិគ្រប់គ្នាបានភ្លក្សរសជាតិស្នាដៃគ្នាទៅវិញទៅមក។ ការបរិភោគរួមគ្នាបានចាប់ផ្ដើមក្នុងបរិយាកាសដ៏មានសណ្ដាប់ធ្នាប់ លាយឡំនឹងការជជែកវែកញែកពីភាពជោគជ័យ និងភាពកំប្លែងក្នុងផ្ទះបាយ។ មិត្តភក្តិម្នាក់ៗបានសាកសួរពីបច្ចេកទេស និងរូបមន្តម្ហូបដែលមិត្តដទៃបានធ្វើ ដែលជាការចែករំលែកចំណេះដឹងវិជ្ជាមេផ្ទះយ៉ាងល្អ។ សំណើច និងស្នាមញញឹមបានភាយពេញតុអាហារ នៅពេលដែលគ្រប់គ្នាបានឃើញរសជាតិប្លែកៗនៃម្ហូបដែលពួកគេបានច្នៃប្រឌិតឡើង។ ការទទួលទានរួមគ្នាលើកនេះ មិនត្រឹមតែជាការបំពេញក្រពះប៉ុណ្ណោះទេ ប៉ុន្តែគឺជាការរីករាយនឹងមនោសញ្ចេតនាដ៏ស្មោះត្រង់។ មិត្តភក្តិម្នាក់ៗបានផ្ដល់ការលើកទឹកចិត្ត និងការសរសើរដល់មិត្តដែលមិនបានទទួលរង្វាន់ ដើម្បីរក្សានូវស្មារតីសាមគ្គីភាព។ ក្នុងអំឡុងពេលទទួលទាន ក៏មានការចាក់តន្ត្រីកម្សាន្តស្រាលៗ ដែលជួយឱ្យបរិយាកាសកាន់តែមានមនោសញ្ចេតនាផ្អែមល្ហែម និងកក់ក្ដៅ។ ការជួបជុំនេះបញ្ចប់ទៅដោយការសន្យារួមគ្នាថានឹងរៀបចំកម្មវិធីបែបនេះនៅពេលក្រោយៗទៀត ដើម្បីបន្តថែរក្សាវប្បធម៌ម្ហូបអាហារខ្មែរ។ ហើយពិធីប្រគល់រង្វាន់ និងការទទួលទានរួមគ្នា បានក្លាយជាចំណងដ៏រឹងមាំដែលចងភ្ជាប់មិត្តភាពឱ្យកាន់តែស្អិតរមួតខ្លាំងឡើង។ ការរៀបចំកម្មវិធីប្រកួតធ្វើម្ហូបខ្មែរក្នុងចំណោមមិត្តភក្តិ គឺជាសកម្មភាពដ៏មានតម្លៃលើសពីការកម្សាន្តសាមញ្ញ ដោយវាបានផ្ដល់នូវអត្ថប្រយោជន៍ជាច្រើន។ កម្មវិធីនេះគឺជាស្ពានដ៏សំខាន់ក្នុងការរឹតចំណងមិត្តភាពឱ្យកាន់តែស្អិតរមួត និងបង្កើតនូវការចងចាំដ៏មានន័យ។ វាជួយឱ្យយុវជនមានឱកាសសិក្សារៀនសូត្រពីរបៀបប្រើប្រាស់គ្រឿងផ្សំខ្មែរឱ្យបានត្រឹមត្រូវតាមក្បួនខ្នាតបុរាណ។ សកម្មភាពនេះជួយលើកកម្ពស់មោទនភាពជាតិ តាមរយៈការឱ្យតម្លៃលើរសជាតិអាហារដែលជាអត្តសញ្ញាណរបស់ដូនតា។ ការប្រកួតធ្វើម្ហូបជួយជំរុញឱ្យមិត្តភក្តិចេះធ្វើការងារជាក្រុម និងចេះបែងចែកតួនាទីគ្នាទៅវិញទៅមកដោយមានប្រសិទ្ធភាព។ វាគឺជាវេទិកាដ៏ល្អសម្រាប់បង្ហាញពីភាពច្នៃប្រឌិតក្នុងការតុបតែងម្ហូបអាហារខ្មែរឱ្យមានភាពទាក់ទាញ និងទាន់សម័យ។ ការរៀបចំកម្មវិធីនេះជួយកាត់បន្ថយភាពតានតឹងពីការងារ និងការសិក្សា តាមរយៈការសើចសប្បាយក្នុងផ្ទះបាយ។ មិត្តភក្តិអាចរៀនសូត្រពីបច្ចេកទេសចម្អិនម្ហូបប្លែកៗពីគ្នាទៅវិញទៅមក ដែលជាការចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួន។ វាជួយបង្ហាត់បង្ហាញពីការគ្រប់គ្រងពេលវេលាឱ្យបានហ្មត់ចត់ នៅពេលដែលត្រូវចម្អិនឱ្យទាន់ម៉ោងកំណត់។ ការប្រកួតនេះលើកទឹកចិត្តឱ្យយុវជនងាកមកចាប់អារម្មណ៍លើរបបអាហារសុខភាព ដោយជ្រើសរើសបន្លែ និងសាច់ស្រស់ៗមកចម្អិន។ វាជួយពង្រឹងជំនាញដោះស្រាយបញ្ហាចំពោះមុខ នៅពេលដែលជួបការលំបាកក្នុងអំឡុងពេលចម្អិនម្ហូបស្មុគស្មាញ។ កម្មវិធីនេះផ្ដល់ឱកាសឱ្យមិត្តភក្តិដែលមិនសូវចេះធ្វើម្ហូប បានសាកល្បងហាត់រៀន និងបង្កើនទំនុកចិត្តលើខ្លួនឯង។ វាជួយរក្សានិរន្តរភាពនៃមុខម្ហូបប្រពៃណីខ្មែរ កុំឱ្យបាត់បង់ទៅតាមឥទ្ធិពលនៃអាហារបរទេសដែលកំពុងហូរចូល។ សកម្មភាពនេះជួយឱ្យមិត្តភក្តិចេះអត់ធ្មត់ និងផ្ចិតផ្ចង់ក្នុងការរៀបចំគ្រឿងបុកឱ្យមានក្លិនឈ្ងុយ និងរសជាតិឆ្ងាញ់។ វាបង្កើតឱ្យមានការប្រកួតប្រជែងប្រកបដោយភាពស្ថាបនា ដែលជួយឱ្យម្នាក់ៗខិតខំកែលម្អសមត្ថភាពរបស់ខ្លួន។ ការជួបជុំបែបនេះជួយសន្សំសំចៃថវិកាបានច្រើនជាងការទៅទទួលទានអាហារនៅខាងក្រៅ ខណៈដែលទទួលបានភាពសប្បាយរីករាយជាង។ វាជួយឱ្យមិត្តភក្តិចេះឱ្យតម្លៃលើការនឿយហត់របស់អ្នកចម្អិនម្ហូប និងចេះរិះគន់ដើម្បីស្ថាបនា។ កម្មវិធីនេះគឺជាឱកាសដ៏ល្អសម្រាប់ថតរូបភាព និងវីដេអូ ដើម្បីផ្សព្វផ្សាយម្ហូបខ្មែរទៅកាន់ពិភពលោកតាមរយៈបណ្ដាញសង្គម។ វាជួយបង្កើតបរិយាកាសកក់ក្ដៅ និងភាពស្និទ្ធស្នាលដែលអាហារទិញស្រាប់មិនអាចផ្ដល់ឱ្យបាន។ មិត្តភក្តិអាចរៀនពីរបៀបរៀបចំអនាម័យក្នុងផ្ទះបាយ និងការទុកដាក់សម្ភារៈឱ្យមានរបៀបរៀបរយ។ ជាចុងក្រោយ វាគឺជាការបណ្ដុះស្មារតីស្រឡាញ់វប្បធម៌រស់នៅតាមបែបខ្មែរឱ្យស្ថិតស្ថេរក្នុងបេះដូងយុវជនគ្រប់រូប។ សរុបសេចក្ដីមក ការរៀបចំកម្មវិធីប្រកួតធ្វើម្ហូបខ្មែរជាមួយមិត្តភក្តិ មិនត្រឹមតែជាការជួបជុំដើម្បីទទួលទានអាហារប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាសកម្មភាពអប់រំ និងវប្បធម៌ដ៏មានសារៈសំខាន់។ វាបានរួមចំណែកយ៉ាងធំធេងក្នុងការរឹតចំណងសាមគ្គីភាព ថែរក្សាមរតកម្ហូបអាហារ និងបណ្ដុះជំនាញជីវិតដល់យុវជន។ ការចំណាយពេលរួមគ្នានៅក្នុងផ្ទះបាយ បានប្រែក្លាយអាហារមួយពេលឱ្យទៅជាមេរៀនសិល្បៈ និងជាអនុស្សាវរីយ៍ដែលមិនអាចកាត់ថ្លៃបានសម្រាប់មិត្តភាព។